សិល្បៈនៅប្រទេសកម្ពុជាក៏មានច្រើនបែប ច្រើនទម្រង់ផងដែរដែលមានចម្លាក់ឈើក៏ជាសិល្បៈនិងជាសិប្បកម្មដែលមានតាំងពីបុរាណកាល។ យើងសង្កេតឃើញថាមានសប្បកម្មឈើមានច្រើននៅតាមបណ្តាខេត្ត និងទីក្រុងមានច្រើនកន្លែង។ ដោយជនជាតិខ្មែរមានជំនាញ និងក្បួនខ្នាតពីបុរាណ ថែមទាំងមានបទពិសោធន៍ខាងផ្នែកនេះជាច្រើនឆ្នាំ។ ស្នាដៃរបស់ខ្មែរក៏មានភាពល្បីល្បាញ និងមានភាពស្រស់ស្អាតដែលល្បីដល់ក្រៅប្រទេសទៀតផង។ ក្នុងចម្លាក់នីមួយៗទទួលបានការយកចិត្តទុកដាក់ ផ្ចិតផ្ចង់ក្នុងការធ្វើជាខ្លាំង ព្រោះធ្វើរូបមួយៗមិនមែនធ្វើដោយមិនមានក្រិតក្រមនោះទេ។ ចំពោះរូបចម្លាក់នៅស្រុកខ្មែរ មានរូបចម្លាក់ជាច្រើនដែលមានតម្លៃប្រវត្តិសាស្ត្រ និងវប្បធម៌ខ្ពស់។ រូបចម្លាក់ធ្វើពីឈើ នៅស្រុកខ្មែរមានអត្តសញ្ញាណសិល្បៈខ្ពស់ និងជាផ្នែកមួយនៃវប្បធម៌បុរាណរបស់ជនជាតិខ្មែរ។ សិល្បៈចម្លាក់ឈើត្រូវបានប្រើសម្រាប់សាសនា បុណ្យប្រពៃណី ការតុបតែង និងសិប្បកម្មជាច្រើន។ ក្នុងនោះមានរូបចម្លាក់់ព្រះ ជាពិសេសព្រះពុទ្ធ ឬព្រះឥសូរធ្វើពីឈើដោយមានទៅតាមទំហំតូចធំ។ ចំពោះ រូបចម្លាក់ភាគច្រើនត្រូវបានគេដាក់ក្នុងវត្ត ឬជាគ្រឿងគោរពបូជានៅក្នុងគេហដ្ឋាន។ លើសពីនេះ ទៅទៀតមានរូបចម្លាក់អប្សរា ឬទេវតាដែលមានភាពស្រស់ស្អាត និងទាក់ទាញ។ ក្រៅពីនេះ ក៏មានរូបចម្លាក់អប្សារាផងដែរ ហើយជារូបចម្លាក់នារីរាំ ដែលមានលក្ខណៈបុរាណ។ ដោយសារតែលក្ខណៈរស់រវើក និងល្អឥតខ្ចោះទាំងអស់នេះហើយ ទើបវាមិនអាចកាត់ថ្លៃបានឡើយ។ ក្រៅពីអប្សរាក៏មានជារូបទេវតាផងដែរ ដែលជានិមិត្តរូបនាំលាភនាំជ័យ និងមានសំណាងល្អទៅតាមជំនឿរបស់ប្រជាជនខ្មែរ។ ដោយប្រជាជនខ្មែរមានជំនាញយ៉ាងច្រើនសម្បើមក្រៅពីរូបចម្លាក់ជាឈើដែលធ្វើជារូបអប្សរា និងទេវតាក៏មាន ចម្លាក់ធ្វើជារូបនាគ និងសត្វបុរាណផងដែរ។ រូបចម្លាក់ទាំងអស់នោះ ភាគច្រើនគេឃើញមាននាគក្បាលប្រាំ ឬនាគក្បាលប្រាំពីរ។ រីឯរូបសត្វវិញ មានដូចជាសត្វគ្រុត និងសត្វដែលមានអំណោចជាច្រើនប្រភេទទៀត ដែលមាននៅនៅក្នុងចម្លាក់លើជញ្ជាំងប្រាសាទ។ ចម្លាក់មិនមែនគ្រាន់តែជាការឆ្លាក់សម្រាប់តែលក់នោះទេ ប៉ុន្តែរាល់ចម្លាក់សុទ្ធតែមានអត្ថន័យ និងបង្ហាញពីវប្បធម៌របស់ខ្មែរ។ លើសពីនេះ ចម្លាក់ប្រាសាទអង្គវត្តដែលមានជាចម្លាក់ឈើតូចៗ និងធំល្មមដែលមានលក់នៅតាមទីផ្សារដែលអាចលំអរផង និងឲ្យកូនខ្មែរស្គាល់ពីសម្បត្តិវប្បធម៌។ បន្ទាប់មកមានរូបនាគ និងសត្វបុរាណ ដែលធ្វើឡើងពីការស្រមើស្រមៃ មានឥទ្ធិពលពីទស្សនៈសាសនាព្រហ្មញ្ញ និងពុទ្ធសាសនា។ បន្ថែមពីនេះក៏មានចម្លាក់រូបព្រះ សត្វ និងការឆ្លាក់ពីរបៀបរបបរស់នៅរបស់ប្រជាជនខ្មែរ។ ចម្លាក់នេះប្រើសម្រាប់គោរពបូជា និងតំណាងឲ្យជំនឿសាសនា។ រូបព្រះពុទ្ធ និង ព្រះព្រហ្ម បង្ហាញជាកាយវិការនិវ័ន្ត មានស្នាមញញឹមស្ងប់ស្ងាត់ និងចិត្តអធ្យាស្រ័យ។ សត្វបុរាណដូចជា នាគ, ហនុមាន ជារូបសត្វសេនាដែលបង្ហាញសិល្បៈ និងបច្ចេកទេសអស្ចារ្យ។ អ្វីដែលមិនអាចរំលងបាននោះ គឺចម្លាក់លំនាំផ្កា និងលំនាំបុរាណ។ លើសពីនេះទៅទៀតក៏មាន ចម្លាក់លើគ្រឿងសង្ហារឹម ឬគ្រឿងសំណង់ដូចជា ស្នូលផ្កាចេក, ផ្កាឈូក, លំនាំរូបខ្នងនាគ, លំនាំក្រពើលាន់។ លំនាំទាំងនេះទាក់ទងនឹងធម្មជាតិដូចជា ស្លឹកឈើ, ផ្កា, និងសត្វតូចតាច។ ចម្លាក់ដែលយើងឃើញជាប្រចាំនោះគឺ ចម្លាក់លើគ្រឿងសម្ភារៈប្រើប្រាស់ និងសង្ហារឹម។ រីឯ ចម្លាក់ដែលប្រើប្រាស់ប្រចាំថ្ងែមានដូចជា តុ ទូ កៅអី និងរបស់ប្រើប្រាស់ផ្សេងទៀត សុទ្ធតែត្រូវបានរចនាឡើង។ ក្រៅពីនេះ ក៏មានប្រអប់គ្រឿងអលង្ការ, ប្រអប់គ្រឿងផ្ទះបាយ, និងសន្លឹកបង្អួច ដែលមានរចនាបថក្រឡាចត្រង្គ និងលំនាំផ្កា។ ទូអង្គ និងទូបដិមា ដែលជាលំនាំខ្មែរបុរាណ ដោយប្រើដើមឈើមានតម្លៃខ្ពស់។ ការឆ្លាក់នីមួយៗសុទ្ធតែប្រើឈើរឹង មានគុណភាពខ្ពស់ ដែលអាចរកបានក្នុងព្រៃភ្នំខ្មែរ។ ផ្ទាំងចម្លាក់ត្រូវបានខិតខំរចនាឡើងជាក្បាច់ក្បូរដ៏ប្រណិត មិនមែនរចនាឡើងល្មមៗទេ។ ចម្លាក់ឈើខ្មែរមិនត្រឹមតែជាគ្រឿងសិល្បៈបុរាណទេ ប៉ុន្តែជាស្នាដៃដែលបញ្ជាក់ពីវប្បធម៌ ជំនឿ និងស្មារតីប្រជាជនខ្មែរទៅលើធម្មជាតិ និងទេវកថាដ៏សម្បូរបែប។ ចម្លាក់ឈើនៅស្រុកខ្មែរ គឺជាសិល្បៈបុរាណមួយ ដែលមានប្រវត្តិជាយូរលង់ណាស់មកហើយ។ សិល្បៈនេះ រួមចំណែកមួយយ៉ាងសំខាន់នៃវប្បធម៌ និងស្ថាបត្យកម្មខ្មែរ ដែលបានឆ្លុះបញ្ចាំងពីស្មារតី សាសនា ប្រពៃណី និងជំនឿ។